ត្បាល់កិនម្សៅ គឺជាឧបករណ៍មួយប្រភេទដែលត្រូវបានប្រើប្រាស់តាំងពីសម័យបុរាណកាលមកម្ល៉េះ ដើម្បីកិនគ្រាប់ធញ្ញជាតិ ដូចជាអង្ករ ពោត ឬសណ្ដែក ឲ្យទៅជាម្សៅសម្រាប់រៀបចំម្ហូបអាហារ និងនំចំណីផ្សេងៗ។ ទោះបីជាបច្ចុប្បន្នមានម៉ាស៊ីនកិនម្សៅទំនើបៗក៏ដោយ ក៏ត្បាល់កិនម្សៅនៅតែរក្សាបាននូវតម្លៃវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ខ្លួន ជាពិសេសនៅក្នុងសហគមន៍ជនបទមួយចំនួន។ លក្ខណៈ និងរចនាសម្ព័ន្ធនៃត្បាល់កិនម្សៅជាទូទៅមានលក្ខណៈពិសេសខុសប្លែកពីត្បាល់បុកធម្មតា។ រចនាសម្ព័ន្ធត្បាល់កិនម្សៅត្រូវបានធ្វើឡើងពី ថ្មរឹង ដូចជាថ្មភ្នំ ឬថ្មក្រានីត ហើយវាមានពីរផ្នែកធំៗ។ ត្បាល់ក្រោម ជាដុំថ្មមូលធំ និងក្រាស់ មានផ្ទៃរាបស្មើខាងលើ ហើយមានរន្ធមួយនៅចំកណ្ដាលសម្រាប់ដាក់ទ្រូងដែក ជាចំណុចកណ្ដាលនៃការបង្វិល។ ផ្ទៃខាងលើរបស់វាត្រូវបានឆ្លាក់ជាចង្អូរតូចៗរាងកាំរស្មី ដើម្បីជួយកិនគ្រាប់ធញ្ញជាតិឲ្យម៉ត់ល្អ។ ត្បាល់លើ ជាដុំថ្មមូលដែលមានទំហំតូចជាងបន្តិច មានរន្ធមួយនៅចំកណ្ដាលសម្រាប់ដាក់ចូលទៅក្នុងទ្រូងដែករបស់ត្បាល់ក្រោម។ នៅផ្នែកខាងលើនៃត្បាល់ មានរន្ធមួយទៀតសម្រាប់ចាក់គ្រាប់ធញ្ញជាតិចូល និងមានដងឈើសម្រាប់ចាប់កាន់ និងបង្វិល។ ផ្ទៃខាងក្រោមរបស់ត្បាល់លើក៏ត្រូវបានឆ្លាក់ជាចង្អូរដូចត្បាល់ក្រោមដែរ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការកិន។ ការប្រើប្រាស់ត្បាល់កិនម្សៅ គឺទាមទារការប្រើប្រាស់កម្លាំងច្រើន និងការអត់ធ្មត់ខ្ពស់។ តាមរយៈកម្លាំងសង្កត់ និងការកកិតរវាងត្បាល់ទាំងពីរ គ្រាប់ធញ្ញជាតិក៏ត្រូវបានកិនបន្តិចម្ដងៗក្លាយជាម្សៅ។ ម្សៅដែលបានកិនរួច នឹងហូរចេញតាមចន្លោះត្បាល់ទាំងពីរ។ កាលពីដើមឡើយ មុនពេលមានវត្តមានម៉ាស៊ីនទំនើបចូលមកដល់ ត្បាល់ខ្មែរត្រូវបានគេប្រើប្រាស់ជាចម្បងក្នុងការផលិតម្សៅអង្ករសម្រាប់នំបញ្ចុក នំអាកោ នំគម និងនំខ្មែរជាច្រើនទៀត។ វាក៏ត្រូវបានប្រើសម្រាប់កិនគ្រាប់ធញ្ញជាតិផ្សេងៗដូចជាសណ្ដែកសៀង សណ្ដែកដី ឬពោតសម្រាប់ធ្វើម្ហូបផងដែរ។ ការកិនម្សៅដោយប្រើត្បាល់នេះ ជួនកាលទាមទារមនុស្សពីរនាក់ ឬច្រើននាក់ធ្វើការជាមួយគ្នា ជាពិសេសពេលកិនបរិមាណច្រើន។ នេះបង្ហាញពីការងាររួមគ្នា និងសាមគ្គីភាពក្នុងគ្រួសារ ឬសហគមន៍។ ត្បាល់កិនម្សៅមិនមែនត្រឹមតែជាឧបករណ៍នោះទេ តែជាផ្នែកមួយនៃជីវភាពរស់នៅ និងវប្បធម៌ខ្មែរដ៏សម្បូរបែបផងដែរ។ វាបង្ហាញពីភាពឧស្សាហ៍ព្យាយាម និងចំណេះដឹងរបស់បុព្វបុរសក្នុងការសម្របខ្លួនទៅនឹងធនធានធម្មជាតិ។ រសជាតិដើម អ្នកជំនាញខាងម្ហូបអាហារមួយចំនួនជឿថា ម្សៅដែលបានកិនដោយត្បាល់ថ្ម មានរសជាតិ និងគុណភាពខុសប្លែកពីម្សៅដែលកិនដោយម៉ាស៊ីនទំនើប ដោយសារការកិនយឺតៗរក្សានូវលក្ខណៈសម្បត្តិដើមរបស់គ្រាប់ធញ្ញជាតិ។ បច្ចុប្បន្ន ត្បាល់កិនម្សៅមួយចំនួនត្រូវបានគេយកមកធ្វើជាវត្ថុតាំងលម្អនៅក្នុងផ្ទះ សួនច្បារ ឬភោជនីយដ្ឋានបែបប្រពៃណី ដើម្បីរំលឹកពីអតីតកាល និងតម្លៃវប្បធម៌។ សរុបមក ត្បាល់កិនម្សៅគឺជាកេរដំណែលដ៏មានតម្លៃមួយ ដែលបានបម្រើដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនខ្មែរអស់ជាច្រើនជំនាន់។ វាជាភស្តុតាងមួយដែលបង្ហាញពីភាពប៉ិនប្រសប់របស់បុព្វបុរសយើងក្នុងការបង្កើតឧបករណ៍ប្រើប្រាស់ពីធនធានធម្មជាតិដើម្បីបម្រើដល់ការរស់នៅ។